ការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាបានឈានដល់ដំណាក់កាលអាសន្នមួយ ដែលយើងលែងមើលឃើញត្រឹមតែជាការផ្លាស់ប្តូររដូវកាលធម្មតាដូចមុនទៀតហើយ។ ប៉ុន្តែវាគឺជាការកើនឡើងនៃរលកកម្ដៅដ៏សាហាវ និងអូសបន្លាយពេលយ៉ាងយូរ។ បើតាមទិន្នន័យជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងឆ្នាំ ២០២៤ និងឈានចូលមកដល់ឆ្នាំ ២០២៦ នេះ សីតុណ្ហភាពនៅក្នុងប្រទេសកម្ពុជាបានហក់ឡើងខ្ពស់រហូតដល់កំណត់ត្រាប្រវត្តិសាស្ត្រ។ ដែលមិនធ្លាប់មានក្នុងរយៈពេលជិតពីររយឆ្នាំកន្លងមក។ បណ្តាខេត្តមួយចំនួនបានហក់ឡើងដល់ ៤៣ អង្សាសេ ដែលកម្រិតនេះមិនត្រឹមតែធ្វើឱ្យមានការលំបាកក្នុងការរស់នៅប៉ុណ្ណោះទេ។ ប៉ុន្តែវាបានក្លាយជាហានិភ័យដ៏ធំធេងចំពោះអាយុជីវិតមនុស្ស បរិស្ថាន និងសេដ្ឋកិច្ចជាតិទាំងមូល។ មូលហេតុចម្បងមួយដែលធ្វើឱ្យរលកកម្ដៅនេះកាន់តែមានសភាពធ្ងន់ធ្ងរ គឺបាតុភូតកោះកម្ដៅក្នុងទីក្រុង ដែលស្តែងចេញយ៉ាងច្បាស់នៅក្នុងរាជធានីភ្នំពេញ។ ការរីកដុះដាលនៃសំណង់បេតុង ការកើនឡើងនៃចំនួនរថយន្ត និងការបាត់បង់តំបន់បៃតង បានធ្វើឱ្យទីក្រុងក្លាយជាកន្លែងផ្ទុកកម្ដៅយ៉ាងមហិមា។ សារធាតុកាបូន និងផ្ទៃបេតុងបានស្រូបយកកម្ដៅពីពន្លឺព្រះអាទិត្យនៅពេលថ្ងៃ ហើយបញ្ចេញមកវិញនៅពេលយប់។ ដែលធ្វើឱ្យសីតុណ្ហភាពក្នុងក្រុងខ្ពស់ជាងតំបន់ជនបទចន្លោះពី ២ ទៅ ៧ អង្សាសេ។ បញ្ហានេះបង្កឱ្យមានឥទ្ធិពល យប់ត្រូពិក ដែលមានន័យថាសីតុណ្ហភាពមិនចុះត្រជាក់សូម្បីតែនៅពេលយប់។ ធ្វើឱ្យរាងកាយមនុស្សមិនអាចសម្រាក និងស្តារថាមពលឡើងវិញបានឡើយ ដែលនាំឱ្យមានការនឿយហត់រ៉ាំរ៉ៃ និងប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ក្រឡេកមកមើលផលប៉ះពាល់ផ្ទាល់លើសុខភាពវិញ រលកកម្ដៅខ្លាំងគឺជាឃាតករលាក់មុខដែលវាយលុកលើប្រព័ន្ធសរីរាង្គមនុស្សតាមរយៈការធ្វើឱ្យបាត់បង់ជាតិទឹក និងអេឡិចត្រូឡីត។ នៅពេលដែលរាងកាយប្រឈមនឹងកម្ដៅលើសពីកម្រិតធម្មតា យន្តការបញ្ចេញញើសនឹងចាប់ផ្តើមដំណើរការខ្លាំង។ ដែលនាំឱ្យខ្វះជាតិទឹកក្នុងឈាម និងធ្វើឱ្យបេះដូងត្រូវធ្វើការធ្ងន់ជាងមុនដើម្បីរុញឈាមទៅចិញ្ចឹមសរីរាង្គ។ ក្នុងករណីធ្ងន់ធ្ងរបំផុត ដែលគេហៅថាការដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ សីតុណ្ហភាពក្នុងខ្លួនអាចហក់ឡើងលើស ៤០ អង្សាសេ។ ដែលបណ្តាលឱ្យខូចខាតកោសិកាខួរក្បាល និងសរីរាង្គខាងក្នុងភ្លាមៗ ប្រសិនបើមិនមានការសង្គ្រោះទាន់ពេលវេលាទេនោះ ជនរងគ្រោះអាចនឹងបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លីបំផុត។ កុមារ និងមនុស្សចាស់ គឺជាក្រុមដែលរងគ្រោះខ្លាំងជាងគេនៅក្នុងស្ថានភាពនេះ ដោយសារសមត្ថភាពនៃការគ្រប់គ្រងកម្ដៅក្នុងរាងកាយរបស់ពួកគេមានកម្រិតទាប។ យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វ កុមារកម្ពុជារាប់លាននាក់កំពុងរស់នៅក្នុងតំបន់ដែលប្រឈមនឹងរលកកម្ដៅញឹកញាប់។ ដែលវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់ការរៀនសូត្រ និងការអភិវឌ្ឍខួរក្បាលទៀតផង។ នៅពេលដែលសាលារៀនមិនមានប្រព័ន្ធត្រជាក់គ្រប់គ្រាន់ កុមារនឹងជួបប្រទះនូវការចុះខ្សោយនៃស្មារតី ការវង្វេងវង្វាន់ និងការបាត់បង់ការផ្តោតអារម្មណ៍។ ដែលជាឧបសគ្គយ៉ាងធំធេងដល់វិស័យអប់រំក្នុងរយៈពេលវែង ប្រសិនបើគ្មានវិធានការដោះស្រាយជាប្រព័ន្ធ។ បន្ថែមពីលើបញ្ហាសុខភាព រលកកម្ដៅក៏បានវាយប្រហារយ៉ាងដំណំទៅលើផលិតភាពការងារ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសចំពោះអ្នកដែលប្រកបរបរនៅទីវាលដូចជា កម្មករសំណង់ កសិករ និងអ្នកលក់ដូរតាមចិញ្ចើមថ្នល់។ ការធ្វើការក្រោមពន្លឺថ្ងៃដែលមានសីតុណ្ហភាពលើសពី ៣៥ អង្សាសេ ធ្វើឱ្យមនុស្សឆាប់ហត់នឿយ និងមិនអាចបំពេញការងារបានពេញលេញដូចមុនឡើយ។ ការណ៍នេះនាំឱ្យមានការកាត់បន្ថយម៉ោងធ្វើការ ដែលធ្វើឱ្យចំណូលប្រចាំថ្ងៃត្រូវធ្លាក់ចុះ ខណៈដែលការចំណាយលើការប្រើប្រាស់អគ្គិសនីដើម្បីកាត់បន្ថយកម្ដៅ និងការព្យាបាលជំងឺកាន់តែខ្ពស់ឡើង។ នេះគឺជាវដ្តនៃភាពក្រីក្រថ្មីមួយដែលបង្កឡើងដោយវិបត្តិអាកាសធាតុ ដែលកម្ពុជាត្រូវតែត្រៀមលក្ខណៈឱ្យបានល្អិតល្អន់បំផុតក្នុងការដោះស្រាយ។ ជាចុងក្រោយ ការព្យាករណ៍សម្រាប់អនាគតបង្ហាញពីភាពគួរឱ្យព្រួយបារម្ភកាន់តែខ្លាំង ដោយនៅឆ្នាំ ២០៥០ កម្ពុជាអាចនឹងជួបប្រទះថ្ងៃក្តៅខ្លាំងរហូតដល់ជិតពាក់កណ្តាលឆ្នាំ។ នេះគឺជាសញ្ញាអាសន្នដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ចាប់តាំងពីការផ្លាស់ប្តូរទម្លាប់រស់នៅផ្ទាល់ខ្លួន ការបង្កើនការដាំដើមឈើក្នុងទីក្រុង រហូតដល់ការរៀបចំគោលនយោបាយសុខាភិបាលសាធារណៈឱ្យបានរឹងមាំ។ ការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួន ការផ្ដល់ដំណឹងអំពីអាកាសធាតុឱ្យបានទាន់ពេល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងកម្ដៅ គឺជាកត្តាចាំបាច់បំផុតដើម្បីធានាថា ប្រជាជនកម្ពុជាអាចរស់នៅដោយសុវត្ថិភាព និងមានសុខភាពល្អ ក្នុងពិភពលោកដែលកំពុងតែក្តៅឡើងជាលំដាប់នេះ។ ផលប៉ះពាល់នៃរលកកម្ដៅមកលើសុខភាពមនុស្ស គឺជាបញ្ហាដ៏ស្មុគស្មាញ និងមានគ្រោះថ្នាក់បំផុត។ ដែលយើងមិនអាចមើលរំលងបានឡើយ ដោយវាមានសភាពចាប់តាំងពីការរំខានបន្តិចបន្តួច រហូតដល់ការគំរាមកំហែងដល់អាយុជីវិតក្នុងរយៈពេលដ៏ខ្លី។ នៅពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ខ្លាំង រាងកាយមនុស្សនឹងចាប់ផ្តើមបាត់បង់តុល្យភាពក្នុងការគ្រប់គ្រងកម្ដៅ ដែលបង្កឱ្យមានរោគសញ្ញាដំបូងៗដូចជា ការអស់កម្លាំងដោយកម្ដៅ។ ស្ថានភាពនេះស្តែងចេញតាមរយៈការបែកញើសខ្លាំងខុសធម្មតា ការឡើងញ័រទ្រូងដោយសារជីពចរលោតញាប់ ព្រមទាំងមានអារម្មណ៍វិលមុខ និងល្វើយក្នុងខ្លួនខ្លាំង។ ដែលជាសញ្ញាព្រមានដំបូងថា រាងកាយកំពុងតែខ្សោះជាតិទឹក និងសារធាតុរ៉ែយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើមិនមានការសម្រាកក្នុងកន្លែងត្រជាក់ ឬការបំពេញជាតិទឹកទាន់ពេលទេនោះ វានឹងវិវត្តទៅរកស្ថានភាពគ្រោះថ្នាក់បំផុតដែលមិនអាចត្រឡប់ក្រោយវិញបាន។ គ្រោះថ្នាក់បំផុតដែលបង្កឡើងដោយរលកកម្ដៅ គឺការដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ ដែលត្រូវបានចាត់ទុកជាករណីសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រកម្រិតខ្ពស់បំផុត។ ក្នុងស្ថានភាពនេះ ប្រព័ន្ធបញ្ចេញកម្ដៅរបស់រាងកាយត្រូវបានគាំងទាំងស្រុង ដែលធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនហក់ឡើងលើសពី ៤០ អង្សាសេ ក្នុងពេលដ៏ខ្លីបំផុត។ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺ ជនរងគ្រោះអាចនឹងឈប់ចេញញើស ដែលជាសញ្ញាថាជិតអស់ជាតិទឹកពីក្នុងខ្លួន។ ហើយចាប់ផ្តើមមានអាការៈវង្វេងវង្វាន់ និយាយមិនច្បាស់ រហូតដល់សន្លប់បាត់ស្មារតីភ្លាមៗ។ ប្រសិនបើមិនមានការចុះត្រជាក់រាងកាយឱ្យបានលឿនបំផុត និងការសង្គ្រោះពីគ្រូពេទ្យជំនាញទេនោះ ស្ថានភាពនេះអាចបណ្តាលឱ្យខូចខាតកោសិកាខួរក្បាលជាអចិន្ត្រៃយ៍ ឬឈានដល់ការបាត់បង់ជីវិតក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ការខ្វះជាតិទឹកក៏ជាបញ្ហាស្នូលមួយដែលរលកកម្ដៅបង្កឡើងមកលើប្រព័ន្ធសរីរាង្គខាងក្នុង ជាពិសេសគឺតម្រងនោមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្រោះជាតិពុល។ នៅពេលដែលរាងកាយបាត់បង់ជាតិទឹកតាមរយៈញើសច្រើនពេក ទឹកនោមនឹងមានសភាពតិច និងមានពណ៌ក្រមៅខ្លាំង។ ដែលជាសញ្ញានៃការប្រមូលផ្តុំជាតិពុល និងការធ្វើការធ្ងន់ហួសកម្រិតនៃតម្រងនោម។ ការខ្វះជាតិទឹករ៉ាំរ៉ៃក្នុងអំឡុងពេលរដូវក្ដៅខ្លាំង អាចនាំឱ្យមានការកើតគ្រួសក្នុងតម្រងនោម ឬការចុះខ្សោយនៃមុខងារតម្រងនោមទាំងស្រុង ដែលនឹងប៉ះពាល់ដល់សុខភាពយូរអង្វែង និងតម្រូវឱ្យមានការព្យាបាលយ៉ាងយកចិត្តទុកដាក់។ លើសពីនេះ កម្ដៅខ្លាំងក៏ដើរតួជាកត្តាជម្រុញឱ្យជំងឺប្រចាំកាយផ្សេងៗកាន់តែអាក្រក់ឡើង។ ជាពិសេសចំពោះអ្នកដែលមានជំងឺបេះដូង សរសៃឈាម និងជំងឺសួត ដែលធ្វើឱ្យពួកគេប្រឈមនឹងការគាំងបេះដូង ឬការពិបាកដកដង្ហើមភ្លាមៗដោយសារតែរាងកាយត្រូវខំប្រឹងទប់ទល់នឹងកម្ដៅខ្លាំងពេក។ ក្រុមមនុស្សដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម គឺជាអ្នកដែលត្រូវទទួលរងនូវសម្ពាធកម្ដៅនេះខ្លាំងជាងគេ ដោយសារកត្តាជីវសាស្ត្រ និងស្ថានភាពរស់នៅជាក់ស្តែង។ កុមារតូចៗ និងទារក មានផ្ទៃស្បែកធំ ធៀបនឹងទម្ងន់ខ្លួន ដែលធ្វើឱ្យពួកគេស្រូបកម្ដៅបានលឿន។ ប៉ុន្តែសមត្ថភាពបញ្ចេញញើស និងការបញ្ចេញកម្ដៅនៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យពួកគេងាយនឹងឡើងកម្ដៅខ្លាំងក្នុងពេលដ៏ខ្លី ប្រសិនបើស្ថិតនៅក្នុងកន្លែងដែលគ្មានខ្យល់ចេញចូលល្អ។ ចំណែកឯមនុស្សចាស់វិញ ដោយសារតែវ័យកាន់តែច្រើន យន្តការឆ្លើយតបនឹងកម្ដៅរបស់រាងកាយក៏ចុះខ្សោយដែរ។ ហើយប្រសិនបើរួមផ្សំនឹងការប្រើប្រាស់ថ្នាំព្យាបាលជំងឺប្រចាំកាយទៀតនោះ វាកាន់តែធ្វើឱ្យរាងកាយរបស់ពួកគាត់ពិបាកក្នុងការរំភាយកម្ដៅចេញមកក្រៅ នាំឱ្យមានគ្រោះថ្នាក់សន្លប់បាត់ស្មារតីបានយ៉ាងងាយ។ ក្រៅពីកត្តាអាយុ ស្ថានភាពការងារក៏ជាចំណែកមួយដែលបង្កើតឱ្យមានភាពងាយរងគ្រោះយ៉ាងធ្ងន់ធ្ងរផងដែរនៅក្នុងបរិបទប្រទេសកម្ពុជា។ កម្មករដែលធ្វើការនៅទីវាលដូចជា អ្នកសាងសង់ផ្លូវ ស្ពាន និងអគារខ្ពស់ៗ ព្រមទាំងកសិករដែលត្រូវបង្កបង្កើនផលក្រោមពន្លឺថ្ងៃពេញមួយថ្ងៃ គឺជាអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត។ កម្ដៅថ្ងៃផ្ទាល់ រួមផ្សំនឹងសំណើមខ្ពស់នៅក្នុងបរិយាកាស ធ្វើឱ្យញើសមិនអាចរហួតបានល្អ ដែលជាហេតុធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនកើនឡើងយ៉ាងរហ័សហួសពីការគ្រប់គ្រង។ ដូច្នេះ ការយល់ដឹងអំពីសញ្ញាព្រមានសុខភាព ការផ្ដល់កន្លែងសម្រាកឱ្យបានគ្រប់គ្រាន់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមមនុស្សងាយរងគ្រោះ គឺជាកាតព្វកិច្ចចាំបាច់បំផុតដើម្បីធានាបាននូវសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយរលកកម្ដៅដ៏កាចសាហាវនេះ។ ការកើនឡើងនៃរលកកម្ដៅនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាបញ្ហាសុខភាពសាធារណៈប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់ចរន្តសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសង្គមទាំងមូលផងដែរ។ ផលប៉ះពាល់ដំបូងគេបង្អស់ដែលយើងអាចមើលឃើញយ៉ាងច្បាស់ គឺការធ្លាក់ចុះនៃផលិតភាពការងារនៅក្នុងវិស័យសំខាន់ៗដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ រួមមានវិស័យកសិកម្ម សំណង់ និងឧស្សាហកម្មកាត់ដេរ។ នៅពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ហួសពីសមត្ថភាពទ្រាំទ្ររបស់មនុស្ស កម្មករ និងកសិករត្រូវការពេលវេលាសម្រាកច្រើនជាងមុន។ ដើម្បីការពារខ្លួនពីការសន្លប់បាត់ស្មារតី ដែលកត្តានេះនាំឱ្យល្បឿននៃការងារត្រូវយឺតយ៉ាវ និងបណ្តាលឱ្យចំណូលប្រចាំថ្ងៃរបស់ពួកគេត្រូវកាត់បន្ថយតាមនោះដែរ។ នៅក្នុងវិស័យអប់រំ រលកកម្ដៅបានបង្កើតជាឧបសគ្គថ្មីមួយសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដោយសារតែសាលារៀនភាគច្រើននៅក្នុងប្រទេសកម្ពុជាមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធធន់នឹងកម្ដៅ ឬប្រព័ន្ធជំនួយឲ្យត្រជាក់គ្រប់គ្រាន់នៅឡើយ។ នៅពេលដែលបន្ទប់រៀនមានសីតុណ្ហភាពក្តៅខ្លាំង កុមារមិនត្រឹមតែជួបប្រទះការលំបាកផ្នែករាងកាយប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សមត្ថភាពនៃការចងចាំ និងការផ្ដោតអារម្មណ៍ ដែលនាំឱ្យប្រសិទ្ធភាពនៃការសិក្សាធ្លាក់ចុះយ៉ាងខ្លាំង។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងអប់រំជារឿយៗត្រូវបង្ខំចិត្តកែសម្រួលម៉ោងសិក្សា ឬផ្អាកការសិក្សាបណ្តោះអាសន្ន។ ដែលការណ៍នេះបានធ្វើឱ្យរំខានដល់កម្មវិធីសិក្សា និងបង្កើតជាគម្លាតចំណេះដឹងបន្ថែមទៀត ជាពិសេសចំពោះកុមារក្នុងតំបន់ក្រីក្រ។ លើសពីនេះ បញ្ហាកម្ដៅខ្លាំងបានបង្កើនបន្ទុកចំណាយទៅលើកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងក្លាបំផុត។ ដើម្បីទប់ទល់នឹងភាពក្តៅហប់ មហាជនត្រូវបង្ខំចិត្តប្រើប្រាស់ថាមពលអគ្គិសនីកាន់តែច្រើនសម្រាប់ម៉ាស៊ីនត្រជាក់ និងកង្ហារ ដែលនាំឱ្យវិក្កយបត្រអគ្គិសនីហក់ឡើងខ្ពស់ខុសពីធម្មតា។ សម្រាប់គ្រួសារដែលមានចំណូលទាប ការចំណាយបន្ថែមលើអគ្គិសនី និងការទិញទឹកស្អាតប្រើប្រាស់បានក្លាយជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យពួកគេកាន់តែប្រឈមនឹងភាពក្រីក្រ។ មិនតែប៉ុណ្ណោះ ការចំណាយលើសេវាសុខាភិបាលក៏កើនឡើងផងដែរ ដោយសារតែការកើនឡើងនៃជំងឺដែលបង្កដោយកម្ដៅ និងជំងឺឆ្លងផ្សេងៗដែលរីករាលដាលលឿនក្នុងរដូវក្ដៅ។ ក្នុងទិដ្ឋភាពនៃការរៀបចំទីក្រុង និងបរិស្ថាន ការកើនឡើងនៃកម្ដៅបានបង្ហាញឱ្យឃើញពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរទម្រង់នៃសំណង់ និងការរស់នៅ។ បច្ចុប្បន្ន ការរចនាអគារដែលប្រើប្រាស់តែកញ្ចក់ និងបេតុងដោយមិនមានការគិតគូរពីខ្យល់ចេញចូលធម្មជាតិ កំពុងតែធ្វើឱ្យបញ្ហាកម្ដៅកាន់តែអាក្រក់ឡើង។ នេះជាសញ្ញាអាសន្នដែលតម្រូវឱ្យមានការរៀបចំគោលនយោបាយទីក្រុងបៃតងឱ្យបានច្បាស់លាស់។ ដូចជាការបង្កើនផ្ទៃដីដាំដើមឈើ ការការពារតំបន់ទឹក និងការប្រើប្រាស់សម្ភារៈសំណង់ដែលមិនស្រូបកម្ដៅ ដើម្បីកាត់បន្ថយបាតុភូតកោះកម្ដៅក្នុងក្រុង។ ប្រសិនបើគ្មានការផ្លាស់ប្តូរជាយុទ្ធសាស្ត្រទេនោះ ទីក្រុងនឹងក្លាយជាកន្លែងដែលពិបាករស់នៅ និងមានហានិភ័យខ្ពស់បំផុតសម្រាប់សុខភាពសាធារណៈ។ ជាសរុបមក រលកកម្ដៅដែលកម្ពុជាកំពុងជួបប្រទះ មិនមែនជាបញ្ហាធម្មតាដែលអាចដោះស្រាយបានត្រឹមតែមួយរយៈពេលខ្លីនោះទេ។ ប៉ុន្តែវាគឺជាវិបត្តិអាកាសធាតុដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់លំដាប់ថ្នាក់។ ចាប់តាំងពីកម្រិតបុគ្គលដែលត្រូវចេះការពារសុខភាពផ្ទាល់ខ្លួន រហូតដល់កម្រិតរដ្ឋាភិបាលដែលត្រូវរៀបចំផែនការមេដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ការវិនិយោគលើប្រព័ន្ធសុខាភិបាលដែលធន់នឹងកម្ដៅ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការជំរុញសេដ្ឋកិច្ចបៃតង គឺជាវិធីសាស្ត្រតែមួយគត់ដែលនឹងជួយឱ្យប្រទេសកម្ពុជាអាចរស់រាន និងបន្តការអភិវឌ្ឍប្រកបដោយចីរភាពក្នុងយុគសម័យនៃសកលលោកដែលកំពុងឡើងកម្ដៅនេះ។ ការកើនឡើងនៃកម្ដៅនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បាននាំមកនូវផលវិបាកលើសពីបញ្ហាសុខភាពបុគ្គល ដោយវាបានក្លាយជាកត្តាដែលកំពុងផ្លាស់ប្តូរទម្រង់នៃជីវភាពរស់នៅ សេដ្ឋកិច្ច និងប្រព័ន្ធសង្គមទាំងមូលយ៉ាងស៊ីជម្រៅបំផុត។ ក្នុងទិដ្ឋភាពនៃវិស័យសេដ្ឋកិច្ច ផលិតភាពការងារបានក្លាយជាចំណុចរងគ្រោះបំផុត ដោយសារតែសីតុណ្ហភាពដ៏ក្ដៅគគុកបានរំខានដល់ខ្សែច្រវាក់ផលិតកម្មនៅក្នុងវិស័យសំខាន់ៗដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ រួមមានវិស័យកាត់ដេរ និងវិស័យសំណង់ជាដើម។ ដើម្បីបង្ការគ្រោះថ្នាក់ដល់ជីវិត និងការពារកម្មករពីការសន្លប់បាត់ស្មារតីនៅតាមរោងចក្រ និងការដ្ឋានសំណង់ ម្ចាស់សហគ្រាសជាច្រើនត្រូវបានបង្ខំចិត្តអនុវត្តវិធានការសម្រាកជាកំហិត។ ដែលតម្រូវឱ្យកម្មករឈប់សម្រាកនៅចន្លោះពេលដែលកម្ដៅឡើងដល់កម្រិតកំពូល។ ទោះបីជាវិធានការសម្រាកនេះមានសារៈសំខាន់សម្រាប់ការការពារសុខភាពក៏ពិតមែន ប៉ុន្តែវាក៏បាននាំមកនូវផលវិបាកផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរផងដែរ សម្រាប់អ្នកដែលទទួលបានប្រាក់ឈ្នួលតាមម៉ោង ឬតាមផលិតផលជាក់ស្តែង។ ការកាត់បន្ថយម៉ោងធ្វើការដោយសារអាកាសធាតុក្ដៅខ្លាំងពេក នាំឱ្យចំណូលប្រចាំថ្ងៃរបស់កម្មករត្រូវធ្លាក់ចុះ។ ដែលធ្វើឱ្យជីវភាពគ្រួសាររបស់ពួកគេកាន់តែជួបការលំបាក ស្របពេលដែលការចំណាយលើតម្រូវការចាំបាច់ផ្សេងៗមិនមានការថយចុះឡើយ។ នេះគឺជាវដ្តសេដ្ឋកិច្ចថ្មីមួយដែលបង្កឡើងដោយវិបត្តិអាកាសធាតុ ដែលធ្វើឱ្យក្រុមមនុស្សដែលមានចំណូលទាបកាន់តែងាយរងគ្រោះ និងប្រឈមនឹងអស្ថិរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង។ ស្របពេលជាមួយគ្នានេះ វិស័យអប់រំក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំធេងក្នុងការធានានូវសុវត្ថិភាព និងប្រសិទ្ធភាពនៃការរៀនសូត្ររបស់សិស្សានុសិស្សនៅទូទាំងប្រទេស។ ក្នុងអំឡុងពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់បំផុតដល់កម្រិតអាសន្ន ក្រសួងអប់រំ យុវជន និងកីឡា ជារឿយៗត្រូវចេញសេចក្តីណែនាំឱ្យមានការកាត់បន្ថយម៉ោងសិក្សានៅតាមសាលារៀន ឬក្នុងករណីខ្លះត្រូវប្រកាសពន្យារពេលវិស្សមកាល។ ដើម្បីការពារសិស្សានុសិស្សពីការប៉ះពាល់កម្ដៅខ្លាំងពេកនៅក្នុងបន្ទប់រៀន ដែលភាគច្រើនមិនទាន់មានប្រព័ន្ធម៉ាស៊ីនត្រជាក់ ឬការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យធន់នឹងកម្ដៅ។ ការរំខានដល់កាលវិភាគសិក្សាបែបនេះ មិនត្រឹមតែប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សាឱ្យបានទាន់ពេលវេលាប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បង្កើតឱ្យមានបន្ទុកបន្ថែមដល់មាតាបិតាដែលត្រូវចំណាយពេលមើលថែទាំកូននៅផ្ទះ និងធ្វើឱ្យមានការព្រួយបារម្ភអំពីគុណភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្សនាពេលអនាគត។ ក្រៅពីផលប៉ះពាល់លើការងារ និងការសិក្សា រលកកម្ដៅក៏បានជម្រុញឱ្យមានការផ្លាស់ប្តូរទម្លាប់សង្គម និងការចំណាយក្នុងគ្រួសារយ៉ាងគំហុកដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តផ្លាស់ប្តូរពេលវេលានៃការធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវិត និងការធ្វើសកម្មភាពកម្សាន្តផ្សេងៗមកធ្វើនៅពេលព្រលឹមស្រាងៗ ឬពេលយប់វិញ។ ដើម្បីជៀសវាងកម្ដៅថ្ងៃដែលកត្តានេះបានប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម និងសកម្មភាពសង្គមតាមបែបប្រពៃណី។ ជាមួយគ្នានោះ ការចំណាយលើការប្រើប្រាស់អគ្គិសនីសម្រាប់ការប្រើប្រាស់កង្ហារ និងម៉ាស៊ីនត្រជាក់បានក្លាយជាបន្ទុកហិរញ្ញវត្ថុថ្មីមួយ។ ដែលធ្វើឱ្យគ្រួសារដែលធ្លាប់តែមានតុល្យភាពចំណូលចំណាយ ត្រូវជួបប្រទះនឹងឱនភាពថវិកាដោយសារតែវិក្កយបត្រអគ្គិសនីហក់ឡើងខ្ពស់។ ជាចុងក្រោយ ការយល់ដឹងអំពីវិធីសាស្ត្រសង្គ្រោះបន្ទាន់ និងការតាមដានរោគសញ្ញាគ្រោះថ្នាក់ នៅតែជាកត្តាស្លាប់រស់សម្រាប់សហគមន៍ទាំងមូល ក្នុងករណីមានគ្រោះថ្នាក់ដោយសារកម្ដៅខ្លាំង។ ប្រសិនបើអ្នកសង្កេតឃើញខ្លួនឯង ឬនរណាម្នាក់នៅជុំវិញខ្លួនបង្ហាញរោគសញ្ញានៃការដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ។ ដែលស្តែងចេញតាមរយៈអាការៈវង្វេងវង្វាន់ ឡើងកម្ដៅខ្លួនលើសពីធម្មតាខ្លាំង ឬឈានដល់ការសន្លប់បាត់ស្មារតី អ្នកត្រូវតែចាត់វិធានការបញ្ជូនជនរងគ្រោះទៅកាន់កន្លែងដែលមានម្លប់ និងត្រជាក់ជាបន្ទាន់បំផុត។ ការប្រើប្រាស់ទឹកត្រជាក់ដើម្បីជូតខ្លួន ឬបញ្ចុះកម្ដៅរាងកាយឱ្យបានលឿនបំផុត រួមជាមួយការហៅទូរស័ព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់ ឬការបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត គឺជាសកម្មភាពមនុស្សធម៌ និងបច្ចេកទេសដ៏សំខាន់បំផុតដែលអាចជួយសង្គ្រោះជីវិតមនុស្សពីសោកនាដកម្មនៃរលកកម្ដៅនេះបាន។